ការជ្រើសរើសទីកន្លែងស្នាក់នៅឱ្យបានសមស្របទៅនឹងតំបន់បំពេញការងារ គឺជាកត្តាដ៏សំខាន់បំផុតមួយសម្រាប់រៀបចំជីវិតរស់នៅឱ្យមានភាពរលូន។ ការរស់នៅជិតកន្លែងបំពេញការងារជួយឱ្យយើងកាត់បន្ថយពេលវេលាដែលត្រូវធ្វើដំណើរនៅលើដងផ្លូវបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ យើងមិនចាំបាច់ខកខានការងារ ឬត្រូវក្រោកពីគេងទាំងប្រញាប់ប្រញាល់ដើម្បីប្រជែងនឹងការកកស្ទះចរាចរណ៍ដ៏ស្មុគស្មាញនោះឡើយ។ ការធ្វើដំណើរក្នុងចម្ងាយជិតជួយសន្សំសំចៃថវិកាបានយ៉ាងច្រើនលើការចាក់សាំងរថយន្ត ឬម៉ូតូដែលកំពុងតែមានតម្លៃថ្លៃ។ ថវិកាដែលធ្លាប់តែចំណាយលើថ្លៃឈ្នួលធ្វើដំណើរប្រចាំខែ អាចត្រូវបានបង្វែរទៅរក្សាទុកជាប្រាក់សន្សំសម្រាប់ថ្ងៃអនាគតវិញ។ ការកាត់បន្ថយការប្រើប្រាស់យានយន្តក៏ជួយកាត់បន្ថយការចំណាយលើការជួសជុល និងការថែទាំគ្រឿងម៉ាស៊ីនផ្សេងៗផងដែរ។ នៅក្នុងប្រទេសកម្ពុជា ការបើកបរក្នុងចម្ងាយឆ្ងាយជារៀងរាល់ថ្ងៃអាចធ្វើឱ្យយានយន្តរបស់យើងឆាប់ចាស់ទុរគត និងខូចខាតលឿន។ នៅពេលដែលយើងស្នាក់នៅក្បែរការិយាល័យ យើងអាចដើរ ឬជិះកង់ទៅធ្វើការដោយមិនបាច់បារម្ភពីរឿងយឺតយ៉ាវឡើយ។ ការមិនបាច់ឆ្លងកាត់ការកកស្ទះចរាចរណ៍នៅពេលព្រឹក ធ្វើឱ្យអារម្មណ៍របស់យើងស្រស់ស្រាយ និងមានកម្លាំងចិត្តពេញលេញក្នុងការងារ។ យើងអាចជៀសផុតពីការហត់នឿយខ្លាំងដោយសារតែការបើកបរឆ្លងកាត់ដងផ្លូវដែលមានធូលីដី និងផ្សែងពុលច្រើន។ ការសន្សំពេលវេលាធ្វើដំណើរមានន័យថាយើងមានឱកាសកាន់តែច្រើនក្នុងការរៀបចំផែនការការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព។ ក្នុងមួយខែៗ ទឹកប្រាក់ដែលចំណាយលើការធ្វើដំណើរជិតៗ មានចំនួនតិចតួចបើប្រៀបធៀបនឹងការធ្វើដំណើរពីជាយក្រុង។ ការរស់នៅជិតកន្លែងធ្វើការជួយឱ្យយើងជៀសវាងការជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅលើដងផ្លូវវែងឆ្ងាយ។ ពេលវេលាដែលសល់ពីការធ្វើដំណើរ អាចយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែម ឬរៀនជំនាញថ្មីៗ។ សេដ្ឋកិច្ចគ្រួសារនឹងមានលំនឹងល្អជាងមុន នៅពេលដែលការចំណាយឥតប្រយោជន៍លើសេវាកម្មដឹកជញ្ជូនត្រូវបានកាត់បន្ថយ។ យុវជនជំនាន់ថ្មីតែងតែប្រាថ្នាចង់បានការស្នាក់នៅជិតកន្លែងធ្វើការដើម្បីកុំឱ្យខាតបង់ពេលវេលាដ៏មានតម្លៃនៅលើទ្រូងផ្លូវ។ ការសន្សំសំចៃទាំងពេលវេលានិងថវិកា គឺជាជំហានដំបូងបង្អស់ក្នុងការកសាងស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យរឹងមាំ។ យើងអាចប្រើប្រាស់ពេលវេលាដែលសល់នោះ ទៅបង្កើតរបររកស៊ីបន្ទាប់បន្សំដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ ការរស់នៅជិតកន្លែងធ្វើការធ្វើឱ្យយើងមានភាពម្ចាស់ការលើពេលវេលា និងមិនសូវមានសម្ពាធពីការប្រញាប់ប្រញាល់។ ការចំណាយលើការធ្វើដំណើរតិចតួច ធ្វើឱ្យយើងមិនសូវមានការព្រួយបារម្ភអំពីការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ។ ពេលវេលាគឺជាទ្រព្យសម្បត្តិដែលមិនអាចទិញបាន ដូច្នេះការសន្សំពេលវេលាធ្វើដំណើរគឺជាការវិនិយោគដ៏ឆ្លាតវៃបំផុត។ អ្នកដែលរស់នៅជិតកន្លែងធ្វើការតែងតែមានអត្ថប្រយោជន៍ខ្ពស់ជាងក្នុងការគ្រប់គ្រងលំហូរហិរញ្ញវត្ថុប្រចាំខែរបស់ពួកគេ។ ការកាត់បន្ថយការជិះកាត់តំបន់ស្ទះចរាចរណ៍ធំៗ ជួយឱ្យយើងរក្សាបាននូវថាមពលវិជ្ជមានសម្រាប់ការបំពេញការងារពេញមួយថ្ងៃ។ ថវិកាដែលសន្សំបានពីថ្លៃសាំង និងថ្លៃកក់សំបុត្រធ្វើដំណើរ អាចយកទៅប្រើប្រាស់ក្នុងករណីមានអាសន្នផ្សេងៗបានយ៉ាងងាយ។ ការរៀបចំជីវិតរស់នៅជិតកន្លែងធ្វើការ គឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់អ្នកដែលចង់សន្សំលុយបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ការដើរទៅធ្វើការក្នុងចម្ងាយជិតៗមិនត្រឹមតែសន្សំលុយបានច្រើនទេ ថែមទាំងជួយសម្រួលដល់ការធ្វើចលនារាងកាយទៀតផង។ នៅពេលដែលយើងមិនបាត់បង់ថាមពលច្រើនក្នុងការធ្វើដំណើរ យើងនឹងមានពេលវេលាច្រើនសម្រាប់បំពេញសេចក្តីសុខផ្ទាល់ខ្លួន។ តុល្យភាពរវាងការងារនិងជីវិតឯកជន នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលដែលយើងមានពេលសម្រាកគ្រប់គ្រាន់។ យើងមានឱកាសកាន់តែច្រើនក្នុងការចម្អិនអាហារញ៉ាំដោយខ្លួនឯង ដែលជាការជួយទ្រទ្រង់សុខភាពឱ្យរឹងមាំនិងមានអនាម័យ។ ការមានពេលវេលាទំនេរនៅពេលល្ងាច ជួយឱ្យយើងអាចទៅធ្វើលំហាត់ប្រាណដើម្បីពង្រឹងសុខភាពរាងកាយបានទៀងទាត់។ យើងអាចចំណាយពេលវេលាដ៏មានតម្លៃជាមួយសមាជិកគ្រួសារ និងមនុស្សជាទីស្រឡាញ់ដើម្បីបង្កើនភាពកក់ក្តៅ។ ភាពតានតឹងនិងការនឿយហត់ពីការងារត្រូវបានកាត់បន្ថយយ៉ាងច្រើន នៅពេលដែលយើងបានសម្រាកលំហែកាយនៅផ្ទះបានលឿន។ ការគេងបានស្កប់ស្កល់ជារៀងរាល់យប់ដោយមិនបារម្ភពីការភ្ញាក់ពីព្រលឹមពេក ជួយឱ្យខួរក្បាលរបស់យើងដំណើរការបានល្អ។ សុខភាពផ្លូវចិត្តរបស់យើងនឹងមានភាពស្រស់បំព្រង ហើយយើងក៏មិនសូវប្រឈមមុខនឹងជំងឺស្ត្រេសខ្លាំងក្លានោះដែរ។ ការមានពេលទំនេរច្រើនជួយឱ្យយើងអាចជួបជុំមិត្តភក្តិ ឬបង្កើតទំនាក់ទំនងសង្គមបានល្អជាងមុន។ យើងអាចបែងចែកពេលវេលាដាច់ពីគ្នារវាងម៉ោងធ្វើការងារ និងម៉ោងផ្ទាល់ខ្លួនដោយគ្មានការលាយឡំគ្នានោះឡើយ។ ការរស់នៅដោយមានតុល្យភាពល្អ ធ្វើឱ្យប្រសិទ្ធភាពនៃការបំពេញការងារនៅក្នុងក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន។ យើងមានឱកាសមើលថែទាំកូនៗ ឬបង្រៀនកិច្ចការសាលាដល់ពួកគេបានដិតដល់ជាងការដែលត្រូវមកផ្ទះយប់ជ្រៅ។ ការសម្រាកបានពេញលេញជួយកាត់បន្ថយការងងុយគេង ឬការហត់នឿយខ្លាំងនៅក្នុងអំឡុងពេលបំពេញការងារប្រចាំថ្ងៃ។ ជីវិតដែលមានសេចក្តីសុខ គឺកើតចេញពីការបែងចែកពេលវេលាបានត្រឹមត្រូវរវាងកាតព្វកិច្ចការងារនិងការកម្សាន្ត។ យើងអាចមានពេលអានសៀវភៅល្អៗ ឬទស្សនាខ្សែភាពយន្តដែលយើងចូលចិត្តដើម្បីកាត់បន្ថយភាពនឿយហត់។ ការរស់នៅជិតកន្លែងធ្វើការដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់បុគ្គលិកគ្រប់រូប។ យើងមិនចាំបាច់លះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីតែការងារនោះទេ ព្រោះយើងមានពេលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងជីវិត។ ការមានតុល្យភាពល្អក្នុងជីវិត ជួយការពារយើងពីការបាក់ទឹកចិត្ត ឬការអស់កម្លាំងចិត្តក្នុងការតស៊ូការងារ។ យើងអាចចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ឬកិច្ចការសង្គមផ្សេងៗបានយ៉ាងងាយស្រួលនៅចុងសប្តាហ៍។ ការរៀបចំរបៀបរស់នៅឱ្យមានសណ្តាប់ធ្នាប់ ជួយឱ្យយើងមានក្តីសង្ឃឹម និងថាមពលថ្មីៗក្នុងការដើរទៅមុខ។ បុគ្គលិកដែលមានពេលវេលាសម្រាកច្រើន តែងតែបង្កើតគំនិតច្នៃប្រឌិតថ្មីៗដែលមានប្រយោជន៍ដល់ស្ថាប័ន។ សុខភាពល្អ និងចិត្តស្ងប់ គឺជាផ្លែផ្កាដែលទទួលបានពីការរស់នៅក្នុងបរិស្ថានដែលនៅក្បែរកន្លែងធ្វើការ។ យើងអាចបំពេញតម្រូវការផ្លូវចិត្តរបស់ខ្លួនឯងបានយ៉ាងល្អ ដោយមិនចាំបាច់មានសម្ពាធពីពេលវេលាឡើយ។ ការរស់នៅដោយរីករាយនិងមានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង គឺជាគោលដៅជីវិតដ៏ចម្បងរបស់មនុស្សគ្រប់រូប។ សេចក្តីសុខក្នុងគ្រួសារនឹងកើនឡើងទ្វេដង នៅពេលដែលសមាជិកម្នាក់ៗមានពេលវេលាផ្តល់ឱ្យគ្នាទៅវិញទៅមក។ ជាទូទៅ ផ្ទះ ឬបន្ទប់ជួលដែលស្ថិតនៅកណ្តាលទីក្រុងតែងតែមានតម្លៃខ្ពស់ជាងតំបន់ដែលស្ថិតនៅដាច់ស្រយាល។ យើងដាច់ខាតត្រូវតែធ្វើការគណនា និងប្រៀបធៀបឱ្យបានលម្អិតអំពីចំណូលនិងចំណាយប្រចាំខែរបស់យើង។ ការវិភាគថាតើតម្លៃជួលដ៏ខ្ពស់នោះ សមស្របទៅនឹងចំនួនលុយដែលយើងអាចសន្សំបានពីការធ្វើដំណើរដែរឬទេ។ ការគ្រប់គ្រងថវិកាបានត្រឹមត្រូវ ជួយឱ្យយើងជៀសវាងការធ្លាក់ខ្លួនចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ ឬការជំពាក់បំណុល។ ទោះបីជាតម្លៃបន្ទប់ជួលនៅជិតកន្លែងធ្វើការមានតម្លៃថ្លៃ ប៉ុន្តែវាអាចជួយសន្សំថ្លៃធ្វើដំណើរបានយ៉ាងច្រើន។ យើងត្រូវបែងចែកប្រាក់ចំណូលជាផ្នែកៗ ដោយកំណត់ច្បាស់លាស់អំពីកម្រិតថវិកាអតិបរមាសម្រាប់ថ្លៃស្នាក់នៅ។ ការប្រៀបធៀបតម្លៃជួលរវាងផ្ទះមួយទៅផ្ទះមួយទៀត ជួយឱ្យយើងទទួលបានកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យ។ យើងមិនគួរចំណាយប្រាក់ច្រើនហួសប្រមាណទៅលើថ្លៃជួលផ្ទះ រហូតដល់មិនមានសល់ប្រាក់សម្រាប់ទិញអាហារឡើយ។ ការរស់នៅក្នុងបន្ទប់ជួលដែលមានតម្លៃសមរម្យ ជួយឱ្យយើងមានឱកាសសន្សំប្រាក់ដើម្បីទិញផ្ទះផ្ទាល់ខ្លួននៅថ្ងៃមុខ។ ការចរចាថ្លៃជួលជាមួយម្ចាស់ផ្ទះ គឺជាជំនាញមួយដ៏សំខាន់ដើម្បីទទួលបានតម្លៃដ៏ល្អនិងមានភាពយុត្តិធម៌។ យើងត្រូវពិនិត្យមើលផងដែរនូវការចំណាយបន្ថែមផ្សេងៗ ដូចជាថ្លៃទឹក ថ្លៃអគ្គិសនី និងថ្លៃសន្តិសុខជាដើម។ ការរៀបចំកញ្ចប់ថវិកាឱ្យមានភាពច្បាស់លាស់ ជួយឱ្យយើងមានភាពម្ចាស់ការលើការចំណាយប្រចាំខែរបស់ខ្លួន។ នៅក្នុងទីក្រុងភ្នំពេញ តម្លៃជួលផ្ទះមានការប្រែប្រួលទៅតាមតំបន់ និងកម្រិតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ការជ្រើសរើសបន្ទប់ជួលដែលមានទំហំល្មមសមរម្យ ជួយកាត់បន្ថយការចំណាយលើការតុបតែង និងការសម្អាត។ យើងគួរតែសាកសួរព័ត៌មានអំពីតម្លៃជួលពីអ្នកដែលរស់នៅជិតខាង ដើម្បីកុំឱ្យមានការបោកប្រាស់តម្លៃ។ ការសន្សំសំចៃក្នុងការប្រើប្រាស់ទឹកនិងភ្លើងនៅក្នុងបន្ទប់ជួល ក៏ជាផ្នែកមួយនៃការគ្រប់គ្រងថវិកាដ៏ល្អ។ ផែនការហិរញ្ញវត្ថុដែលមានភាពម៉ត់ចត់ នឹងជួយឱ្យយើងរស់នៅដោយមានភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ។ ការថ្លឹងថ្លែងរវាងភាពងាយស្រួលនិងតម្លៃជួល គឺជាចំណុចគន្លឹះដែលអ្នកជួលផ្ទះគ្រប់រូបមិនអាចរំលងបានឡើយ។ យើងត្រូវត្រៀមបម្រុងទុកនូវប្រាក់កក់ផ្ទះមួយចំនួន មុនពេលសម្រេចចិត្តចុះកិច្ចសន្យាជួលផ្ទះជាផ្លូវការ។ ការយល់ដឹងពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ជួយឱ្យយើងធ្វើការសម្រេចចិត្តជ្រើសរើសកន្លែងរស់នៅបានត្រឹមត្រូវ។ តម្លៃជួលខ្ពស់អាចទទួលយកបាន ប្រសិនបើវាជួយឱ្យយើងមានសុវត្ថិភាពល្អ និងសន្សំពេលវេលាបានច្រើនពិតមែន។ ការកត់ត្រារាល់ការចំណាយប្រចាំថ្ងៃ ជួយឱ្យយើងដឹងច្បាស់ថាប្រាក់របស់យើងត្រូវបានប្រើប្រាស់ទៅលើអ្វីខ្លះ។ យើងមិនត្រូវមើលរំលងការពិនិត្យមើលលក្ខខណ្ឌនៃការឡើងថ្លៃផ្ទះ នៅក្នុងកិច្ចសន្យាជួលនោះឡើយ។ ការគ្រប់គ្រងលុយកាក់បានល្អ គឺជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ទ្រទ្រង់ជីវភាពរស់នៅក្នុងទីក្រុងឱ្យមានភាពរលូន។ ការជ្រើសរើសផ្ទះជួលដែលត្រូវនឹងលទ្ធភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ជួយឱ្យយើងរស់នៅដោយមិនមានសម្ពាធផ្លូវចិត្ត។ តំបន់ជុំវិញកន្លែងធ្វើការភាគច្រើនជាតំបន់អភិវឌ្ឍន៍ ដែលសម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង។ ការស្នាក់នៅជិតតំបន់ពាណិជ្ជកម្ម ធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការស្វែងរកអាហារឆ្ងាញ់ៗពិសារ។ នៅក្បែរនោះតែងតែមានផ្សារទំនើប និងហាងទំនិញតូចធំ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការទិញអីវ៉ាន់។ នៅពេលដែលមានអាសន្ន ឬមានបញ្ហាសុខភាព យើងអាចទៅមន្ទីរពេទ្យដែលនៅជិតបំផុតបានទាន់ពេលវេលា។ វត្តមាននៃសេវាកម្មសាធារណៈផ្សេងៗនៅជិតទីលំនៅ ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ យើងមិនបាច់ធ្វើដំណើរទៅណាឆ្ងាយដើម្បីបំពេញតម្រូវការជាមូលដ្ឋាន ព្រោះគ្រប់យ៉ាងមាននៅក្បែរខ្លួន។ តំបន់ដែលមានការអភិវឌ្ឍខ្លាំង តែងតែមានប្រព័ន្ធសន្តិសុខល្អ និងមានភ្លើងបំភ្លឺផ្លូវច្បាស់លាស់នៅពេលរាត្រី។ ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងកម្សាន្តផ្សេងៗ ជួយឱ្យយើងមានភាពសប្បាយរីករាយ។ ការរស់នៅក្នុងតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ ជួយកាត់បន្ថយអារម្មណ៍ឯកោ និងភាពភ័យខ្លាចផ្សេងៗ។ យើងអាចស្វែងរកសេវាកម្មធនាគារ និងការិយាល័យប្រៃសណីយ៍បានយ៉ាងលឿនដោយមិនខាតពេលយូរឡើយ។ វត្តមាននៃសាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅក្បែរនោះ ផ្តល់អត្ថប្រយោជន៍ដល់ការសិក្សារបស់កូនៗ។ ការមានហេដ្ឋារចនាសម្ព័ន្ធល្អ ជួយលើកកម្ពស់តម្លៃនៃការរស់នៅ និងធ្វើឱ្យជីវិតមានភាពស៊ីវិល័យជាងមុន។ យើងអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈបានយ៉ាងងាយស្រួល ដោយសារតែមានចំណតរថយន្តក្រុងនៅក្បែរ។ ការរស់នៅក្នុងបរិស្ថានដែលមានភាពងាយស្រួលគ្រប់បែបយ៉ាង ជួយឱ្យយើងសន្សំកម្លាំងកាយបានច្រើន។ ហាងកាហ្វេ និងកន្លែងធ្វើការរួមគ្នាជាច្រើន តែងតែមានវត្តមាននៅក្នុងតំបន់ដែលមានការអភិវឌ្ឍខ្លាំង។ យើងអាចទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់ពេលវេលា ព្រោះមានហាងទំនិញបើកបម្រើការម្ភៃបួនម៉ោង។ តំបន់អភិវឌ្ឍន៍តែងតែមានប្រព័ន្ធលូ និងការគ្រប់គ្រងកាកសំណល់បានល្អ ដែលជួយការពារបរិស្ថានជុំវិញ។ ភាពសម្បូរបែបនៃសេវាកម្មផ្សេងៗ ធ្វើឱ្យតំបន់ជុំវិញកន្លែងធ្វើការក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពបំផុត។ យើងអាចសន្សំសំចៃពេលវេលាក្នុងការស្វែងរកសេវាកម្មកាត់ដេរ ឬជួសជុលឧបករណ៍ផ្សេងៗដែលខូចខាត។ ការរស់នៅជិតហេដ្ឋារចនាសម្ព័ន្ធទំនើប ជួយឱ្យយើងដើរទាន់ការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាថ្មីៗ។ ភាពងាយស្រួលក្នុងការរស់នៅ គឺជាកត្តាដ៏ចម្បងមួយដែលធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តប្តូរទីលំនៅ។ យើងមិនបាច់ព្រួយបារម្ភពីរឿងដាច់ទឹក ឬដាច់ចរន្តអគ្គិសនីញឹកញាប់ នៅក្នុងតំបន់អភិវឌ្ឍន៍នោះឡើយ។ ការមានសួនច្បារសាធារណៈនៅក្បែរនោះ ជួយឱ្យយើងមានកន្លែងសម្រាប់ដើរកម្សាន្ត និងដកដង្ហើមយកខ្យល់អាកាស។ គ្រប់តម្រូវការទាំងអស់នៃជីវិតសម័យថ្មី ត្រូវបានបំពេញយ៉ាងពេញលេញនៅក្នុងតំបន់ដែលមានការរៀបចំល្អ។ ការរស់នៅក្នុងទីតាំងដែលមានភាពងាយស្រួលបែបនេះ ធ្វើឱ្យយើងមានអារម្មណ៍ថាជីវិតមានភាពសាមញ្ញនិងមានក្តីសុខ។ ការជួលផ្ទះស្នាក់នៅផ្តល់នូវភាពបត់បែនខ្ពស់ជាងការសម្រេចចិត្តទិញផ្ទះផ្ទាល់ខ្លួនជាកម្មសិទ្ធិ។ ប្រសិនបើមានការផ្លាស់ប្តូរកន្លែងធ្វើការ យើងអាចប្តូរទីកន្លែងស្នាក់នៅទៅតាមនោះបានយ៉ាងលឿន។ ការស្វែងរកឱកាសការងារថ្មីនៅក្នុងក្រុមហ៊ុនផ្សេងៗ មិនមានភាពរំខានដោយសារតែរឿងផ្ទះសម្បែងឡើយ។ នៅពេលដែលកិច្ចសន្យាជួលចាស់ត្រូវបញ្ចប់ យើងមានសិទ្ធិពេញលេញក្នុងការជ្រើសរើសទីតាំងថ្មី។ យើងមិនចាំបាច់ជាប់ជំពាក់បំណុលធនាគាររយៈពេលវែង ដែលអាចបង្កើតជាសម្ពាធហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។ ភាពបត់បែននេះអនុញ្ញាតឱ្យយើងរៀបចំផែនការជីវិតទៅតាមស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ។ យើងអាចផ្លាស់ប្តូរទៅរស់នៅក្នុងតំបន់ដែលមានបរិស្ថានល្អជាងមុន ប្រសិនបើតំបន់ចាស់មានភាពប្រែប្រួល។ យុវជនដែលចូលចិត្តការផ្លាស់ប្តូរ និងការស្វែងរកបទពិសោធន៍ថ្មីៗ តែងតែពេញចិត្តនឹងការជួលផ្ទះ។ ការមិនមានកាតព្វកិច្ចថែទាំផ្ទះទ្រង់ទ្រាយធំ ជួយឱ្យយើងមានសេរីភាពក្នុងការរស់នៅកាន់តែច្រើន។ ប្រសិនបើចំណូលរបស់យើងមានការប្រែប្រួល យើងអាចប្តូរទៅជួលបន្ទប់ដែលមានតម្លៃថោកជាងមុនបាន។ ការរស់នៅដោយមានភាពបត់បែន ជួយឱ្យយើងមិនសូវមានការព្រួយបារម្ភអំពីអនាគតដែលមិនទាន់មកដល់។ យើងអាចសាកល្បងរស់នៅក្នុងសហគមន៍ផ្សេងៗគ្នា ដើម្បីស្វែងយល់ពីវប្បធម៌ និងរបៀបរស់នៅប្លែកៗ។ ការផ្លាស់ប្តូរទីលំនៅតាមការងារជួយពង្រីកបណ្តាញទំនាក់ទំនង និងបង្កើតឱកាសថ្មីៗសម្រាប់អាជីព។ កិច្ចសន្យាជួលផ្ទះភាគច្រើនមានរយៈពេលខ្លី ដែលផ្តល់ភាពងាយស្រួលក្នុងការសម្រេចចិត្តចាកចេញ។ យើងអាចជៀសវាងការខាតបង់ថវិកាលើការលក់ផ្ទះវិញ ប្រសិនបើយើងត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ។ ភាពងាយស្រួលក្នុងការរំកិលឥវ៉ាន់ទៅកាន់ទីកន្លែងថ្មី ជួយឱ្យយើងមានភាពរហ័សរហួនក្នុងការងារ។ ការរស់នៅបែបនេះធ្វើឱ្យយើងមានស្មារតីត្រៀមខ្លួនជានិច្ច សម្រាប់ទទួលយកការផ្លាស់ប្តូរវិជ្ជមាន។ យើងមិនបាច់បារម្ភពីរឿងពន្ធដារដីធ្លី ឬការធ្លាក់ថ្លៃនៃអចលនទ្រព្យនៅក្នុងទីផ្សារនោះឡើយ។ ឱកាសការងារល្អៗតែងតែកើតមានឡើងនៅកន្លែងផ្សេងៗ ដូច្នេះការជួលផ្ទះជួយឱ្យយើងចាប់យកវាបាន។ ភាពបត់បែននៃជីវិតរស់នៅ គឺជាកត្តាជំរុញឱ្យយើងមានភាពក្លាហានក្នុងការសាកល្បងអ្វីដែលថ្មី។ យើងអាចជ្រើសរើសបន្ទប់ជួលដែលមានគ្រឿងសង្ហារិមរួចជាស្រេច ដើម្បីកុំឱ្យពិបាកក្នុងការរៀបចំ។ ការរស់នៅដោយគ្មានការចងភ្ជាប់រយៈពេលវែង ផ្តល់នូវអារម្មណ៍សេរីភាពផ្លូវចិត្តយ៉ាងអស្ចារ្យ។ យើងមានឱកាសរៀនសូត្រពីការសម្របខ្លួនទៅនឹងបរិស្ថានថ្មីៗ ដែលជាជំនាញជីវិតដ៏សំខាន់។ ការសម្រេចចិត្តជួលផ្ទះគឺជាជម្រើសដ៏វៃឆ្លាត សម្រាប់អ្នកដែលចង់រក្សាភាពបត់បែនក្នុងអាជីព។ នៅពេលដែលយើងមានភាពសេរីក្នុងការជ្រើសរើស ជីវិតរបស់យើងនឹងពោរពេញដោយភាពរស់រវើក។ សរុបសេចក្តីមក ការថ្លឹងថ្លែងរវាងអត្ថប្រយោជន៍ និងការគ្រប់គ្រងថវិកាផ្ទាល់ខ្លួន នឹងជួយឱ្យយើងរៀបចំការរស់នៅ និងការងារប្រកបដោយជោគជ័យ។